ការបម្រើអាហារនៅក្នុងវប្បធម៌ខ្មែរ មិនមែនត្រឹមតែជាទង្វើនៃការដាក់ម្ហូបនៅលើតុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសិល្បៈមួយដែលបង្កប់នូវ សីលធម៌ ការគោរព ការយកចិត្តទុកដាក់ និងការយល់ដឹងពីវិន័យសង្គម។ របៀបនៃការបម្រើអាហារមានខុសៗគ្នា អាស្រ័យលើឋានៈ វ័យ និងតួនាទីរបស់បុគ្គលម្នាក់ៗ។ មនុស្សវ័យចំណាស់ ឬអ្នកដែលមានឋានៈខ្ពស់ជាងយើងដូចជា លោកតា លោកយាយ លោកអ៊ុំ លោកពូ អ្នកមីង ឪពុកម្ដាយ គឺយើងត្រូវបង្ហាញនូវ ការគោរព និងការឲ្យតម្លៃ តាមរយៈកាយវិការបម្រើអាហារទៅគាត់មុន។ មុននឹងចាប់ផ្តើមញ៉ាំ ត្រូវអញ្ជើញពួកគាត់ជាមុនសិន ដូចជា "បងពិសាបាយ! លោកយាយអញ្ជើញពិសាបាយ!"។ ក្នុងវប្បធម៌ខ្មែរ ការដួសបាយដាក់ចាន ឬដួសសម្លរដាក់ជូនអ្នកដទៃមុនគេ ជាសីលធម៌មួយដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក។ ពេលហុចចាន ឬដួសអាហារ គួរប្រើដៃទាំងពីរ ឬប្រើដៃស្តាំហើយដៃឆ្វេងទ្រអមកែងដៃស្តាំ ដើម្បីបង្ហាញពីការគោរព។ បើអាច គួរអង្គុយក្បែរពួកគាត់ ដើម្បីងាយស្រួលក្នុងការបម្រើ និងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ។ ត្រូវញញឹម បង្ហាញភាពរួសរាយ និងនិយាយដោយសំឡេងស្រទន់ ដើម្បីបង្កើតបរិយាកាសសុភមង្គល និងជួយឲ្យទំនាក់ទំនងកាន់តែរលូន។ យើងគួរតែបង្ហាញការរាក់ទាក់ និងការស្វាគមន៍ដ៏កក់ក្តៅ សម្រាប់ភ្ញៀវកិត្តិយស យើងត្រូវគោរព និងបង្កើតអារម្មណ៍សប្បាយ និងបញ្ចេញភាពរួសរាយក្នុងផ្ទះ។ ត្រូវរៀបចំកន្លែងអង្គុយ តុ និងសម្ភារៈបរិភោគឲ្យបានល្អ និងស្អាតបាត។ អញ្ជើញពួកគាត់ឲ្យអង្គុយនៅកន្លែងល្អបំផុត ឬកន្លែងដែលពួកគាត់មានផាសុកភាព។ ត្រូវបម្រើអាហារ និងភេសជ្ជៈជូនពួកគាត់មុនគេបង្អស់ បន្ទាប់ពីមនុស្សវ័យចំណាស់ ។ សង្កេតមើលថាតើពួកគាត់ត្រូវការអ្វីបន្ថែមឬអត់ ដូចជាទឹក ម្ហូប ឬសម្ភារៈផ្សេងៗ។ ការបម្រើអាហារចំពោះស្ត្រីមានផ្ទៃពោះ ឬក្មេងតូចៗ គឺត្រូវបង្ហាញពី ការយកចិត្តទុកដាក់នឹងសុខភាព និងសុវត្ថិភាព របស់ពួកគេ។ ត្រូវប្រាកដថាអាហារដែលបម្រើជូនគឺមានជីវជាតិគ្រប់គ្រាន់ ឆ្អិនល្អ ស្អាត និងជៀសវាងអាហារណាដែលអាចប៉ះពាល់ដល់សុខភាពគាត់ ឬទារក ដូចជាអាហារឆៅ ហឹរខ្លាំង ផ្អាប់ខ្លាំង។ រៀបចំកន្លែងអង្គុយឲ្យមានផាសុកភាព និងងាយស្រួលក្នុងការក្រោកអង្គុយ។ យើងត្រូវមានទឹកស្អាតឲ្យបានគ្រប់គ្រាន់សម្រាប់ពួកគាត់ទទួលទាន និងត្រូវប្រាកដថាអាហារមិនក្តៅពេក ឬត្រជាក់ពេក ហើយប្រើប្រាស់ចានឆ្នាំងដែលមិនងាយបែក ឬរបូត។ យើងអាចជួយមើលថែទាំ ជួយដួសបាយ ម្ហូប និងជួយបញ្ចុកបាយដល់ក្មេងតូចៗ ឬមនុស្សចាស់ជរា ប្រសិនបើចាំបាច់។ ការបង្រៀនឲ្យក្មេងៗចេះរង់ចាំមនុស្សចាស់ ឬភ្ញៀវពិសាមុន និងចេះដួសបាយ ឬសម្លរជូនមនុស្សចាស់ គឺជាការបង្ហាញពីការគោរព និងការយកចិត្តទុកដាក់ដ៏សំខាន់មួយនៅក្នុងវប្បធម៌ខ្មែរ។ ការបង្រៀនឲ្យក្មេងៗចេះអង្គុយឲ្យបានសមរម្យ មិននិយាយពេលអាហារពេញមាត់ មិនរើសអើងម្ហូប និងចេះជួយទុកដាក់ចានបន្ទាប់ពីញ៉ាំរួច។ យើងខ្លួនឯងត្រូវអនុវត្តសីលធម៌នៃការញ៉ាំអាហារឲ្យបានត្រឹមត្រូវ ដើម្បីជាគំរូដល់កុមារ និងអ្នកដទៃ។ ការសរសើរ និងថ្លែងអំណរគុណដល់អ្នកផ្ដល់អាហារ ឬអ្នករៀបចំអាហារ បង្ហាញពីការយល់ដឹងពីការខំប្រឹងប្រែង និងការផ្តល់ចិត្តពីពួកគេ។ ការអត់ធ្មត់បង្ហាញពីការយល់ដឹង និងការគោរពចំពោះពេលវេលា និងអារម្មណ៍របស់អ្នកដទៃ។ សរុបមក របៀបនៃការបម្រើអាហារក្នុងវប្បធម៌ខ្មែរគឺពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅ ហើយឆ្លុះបញ្ចាំងពីតម្លៃសង្គមខ្មែរនៃការគោរព ការយកចិត្តទុកដាក់ និងការរក្សានូវសណ្តាប់ធ្នាប់ល្អក្នុងគ្រួសារ និងសហគមន៍។